ការទទួលបានចំណេះដឹងយ៉ាងទូលំទូលាយ គឺជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់កុមារនិងយុវជននៅតាមតំបន់ជនបទដាច់ស្រយាលក្នុងប្រទេសកម្ពុជា។ បណ្ណាល័យសហគមន៍ដើរតួជាមជ្ឈមណ្ឌលផ្ទុកនូវឯកសារ និងសៀវភៅល្អៗសម្រាប់សិស្សានុសិស្សមកស្វែងយល់បន្ថែមរៀងរាល់ថ្ងៃសម្រាក។ ការរៀបចំឱ្យមានសៀវភៅអានប្លែកៗជួយដាស់ស្មារតីដល់កុមារក្នុងភូមិឱ្យចេះស្រឡាញ់ការអាន និងចង់ចេះចង់ដឹងពីពិភពខាងក្រៅ។ បណ្ណាល័យចល័តដែលដឹកជញ្ជូនសៀវភៅទៅដល់មុខផ្ទះប្រជាពលរដ្ឋ គឺជាវិធីសាស្ត្រថ្មីមួយក្នុងការជំរុញវប្បធម៌អានឱ្យកាន់តែរីកចម្រើន។ សៀវភៅរឿងនិទាន និងសៀវភៅរូបភាពជួយឱ្យកុមារតូចៗចាប់ផ្តើមមានមូលដ្ឋានគ្រឹះក្នុងការយល់ដឹងពីអក្សរសាស្ត្រខ្មែរបានកាន់តែច្បាស់។ យុវជនស្ម័គ្រចិត្តនៅក្នុងភូមិអាចចូលរួមចំណែកក្នុងការរៀបចំសៀវភៅឱ្យមានសណ្តាប់ធ្នាប់ និងជួយបង្រៀនប្អូនៗនៅក្នុងបណ្ណាល័យ។ ការបង្កើតឱ្យមានកន្លែងអានសៀវភៅដែលមានផាសុកភាពនិងស្ងប់ស្ងាត់ ជួយឱ្យការសិក្សាស្រាវជ្រាវរបស់សិស្សមានប្រសិទ្ធភាពខ្ពស់។ ឯកសារពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្មក៏គួរតែត្រូវបានដាក់បញ្ចូលក្នុងបណ្ណាល័យ ដើម្បីឱ្យអាណាព្យាបាលសិស្សអាចមកអានបានដែរ។ ការបរិច្ចាគសៀវភៅចាស់ៗដែលនៅមានគុណភាពពីសំណាក់សប្បុរសជន ជួយបង្កើនធនធានឯកសារនៅក្នុងបណ្ណាល័យភូមិឱ្យកាន់តែសម្បូរបែប។ សិស្សានុសិស្សដែលចំណាយពេលអានសៀវភៅច្រើនតែងតែមានលទ្ធផលសិក្សាល្អប្រសើរ និងមានចំណេះដឹងទូទៅទូលំទូលាយជាងសិស្សដទៃ។ ការរៀបចំកម្មវិធីប្រកួតប្រជែងអានសៀវភៅនៅក្នុងបណ្ណាល័យជួយលើកទឹកចិត្តដល់កុមារឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនឯង។ បណ្ណាល័យ គឺជាកន្លែងដែលកាត់បន្ថយគម្លាតចំណេះដឹងរវាងកុមារនៅទីក្រុង និងកុមារដែលរស់នៅតាមបណ្តាខេត្តឆ្ងាយៗនៃប្រទេសយើង។ ការមានបណ្ណារក្សដែលមានចំណេះដឹងនិងចិត្តល្អ ជួយទាក់ទាញឱ្យកុមារកាន់តែចង់មកប្រើប្រាស់សេវាកម្មក្នុងបណ្ណាល័យជាប្រចាំ។ សៀវភៅ គឺជាមិត្តដ៏ល្អបំផុតដែលអាចនាំយើងទៅកាន់ពិភពលោកដ៏អស្ចារ្យតាមរយៈការរៀនសូត្រ និងការស្រមើស្រមៃប្រកបដោយភាពច្នៃប្រឌិត។ រដ្ឋបាលឃុំសង្កាត់គួរតែផ្តល់អាទិភាពលើការថែរក្សា និងការអភិវឌ្ឍបណ្ណាល័យឱ្យក្លាយជាមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតរបស់ពលរដ្ឋ។ ការវិនិយោគលើការសាងសង់បណ្ណាល័យនៅក្នុងភូមិ គឺជាការវិនិយោគលើអនាគតដ៏រុងរឿងរបស់ធនធានមនុស្សនៅក្នុងសហគមន៍ផ្ទាល់តែម្តង។ ប្រព័ន្ធអ៊ីនធឺណិតដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់សិស្សនៅតាមជនបទឱ្យទទួលបានព័ត៌មាន និងមេរៀនថ្មីៗពីជុំវិញពិភពលោក។ ឧបករណ៍អេឡិចត្រូនិចដូចជាថេប្លេតនិងកុំព្យូទ័រ ជួយឱ្យការរៀនសូត្រមានភាពរស់រវើកនិងងាយស្រួលយល់ជាងការរៀនតាមសៀវភៅតែម្យ៉ាង។ កម្មវិធីសិក្សាតាមអនឡាញអនុញ្ញាតឱ្យសិស្សានុសិស្សអាចរៀនសូត្របានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ។ គ្រូបង្រៀនអាចប្រើប្រាស់វីដេអូបង្រៀនពីចម្ងាយដើម្បីពន្យល់មេរៀនដែលស្មុគស្មាញដល់សិស្សនៅក្នុងភូមិឱ្យកាន់តែឆាប់យល់បានរហ័ស។ សិស្សានុសិស្សដែលចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនឹងមានឱកាសទទួលបានការងារល្អៗនៅពេលពួកគេពេញវ័យនិងឈានជើងចូលសង្គម។ ការបង្រៀនសិស្សឱ្យចេះប្រើប្រាស់បណ្តាញសង្គមក្នុងផ្លូវវិជ្ជមាន ជួយឱ្យពួកគេអាចស្វែងរកធនធានអប់រំដែលមានប្រយោជន៍បានច្រើន។ សាលារៀននៅតាមភូមិគួរតែមានបន្ទប់កុំព្យូទ័រដែលមានប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿនសម្រាប់ឱ្យសិស្សចុះឈ្មោះរៀនវគ្គខ្លីៗតាមអ៊ីនធឺណិត។ ចំណេះដឹងផ្នែកបច្ចេកវិទ្យាជួយឱ្យយុវជនជនបទអាចបង្កើនសមត្ថភាពខ្លួនឯងបានស្មើមុខស្មើមាត់ជាមួយយុវជនដែលរស់នៅក្នុងទីក្រុងភ្នំពេញ។ ការបញ្ចូលកម្មវិធីសិក្សាឌីជីថលទៅក្នុងសាលារៀន គឺជាជំហានដ៏សំខាន់មួយក្នុងការធ្វើទំនើបកម្មប្រព័ន្ធអប់រំជាតិឱ្យមានស្តង់ដារអន្តរជាតិ។ មាតាបិតាគួរតែលើកទឹកចិត្តកូនៗឱ្យរៀនជំនាញកុំព្យូទ័រជាមូលដ្ឋាន ដើម្បីត្រៀមខ្លួនសម្រាប់យុគសម័យសេដ្ឋកិច្ចឌីជីថលនាពេលអនាគត។ ការយល់ដឹងពីសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតជួយការពារសិស្សានុសិស្សពីការជឿលើព័ត៌មានមិនពិត និងការបោកប្រាស់តាមអនឡាញផ្សេងៗ។ ការផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលជំនាញព័ត៌មានវិទ្យា គឺជាការផ្តល់អាវុធចំណេះដឹងដ៏មុតស្រួចដល់យុវជននៅក្នុងមូលដ្ឋាន។ បច្ចេកវិទ្យាជួយកាត់បន្ថយការចំណាយលើការទិញសៀវភៅពុម្ពច្រើន ព្រោះយើងអាចទាញយកឯកសារមេរៀនមកអានតាមទូរស័ព្ទដៃបានភ្លាមៗ។ ការបង្កើតក្រុមសិក្សាតាមប្រព័ន្ធតេឡេក្រាមជួយឱ្យសិស្ស និងគ្រូអាចទំនាក់ទំនងគ្នាបានកាន់តែជិតស្និទ្ធទោះបីជាស្ថិតក្នុងតំបន់ឆ្ងាយក៏ដោយ។ ការប្រើប្រាស់ឧបករណ៍ឌីជីថលក្នុងការអប់រំ គឺជាស្ពានចម្លងចំណេះដឹងពីសកលលោកមកដល់មាត់ទ្វារផ្ទះរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ធនធានគ្រូបង្រៀនដែលមានគុណភាព គឺជាកត្តាកំណត់ជោគជ័យនៃការពង្រឹងវិស័យអប់រំនៅតាមភូមិឃុំឱ្យមានភាពរឹងមាំនិងមានចីរភាព។ ការផ្តល់វគ្គបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនថ្មីៗ ជួយឱ្យគ្រូនៅតាមជនបទអាចដឹកនាំថ្នាក់រៀនបានយ៉ាងល្អនិងមានភាពទាក់ទាញបំផុត។ គ្រូបង្រៀនដែលស្ម័គ្រចិត្តទៅបង្រៀននៅតំបន់ដាច់ស្រយាលគួរទទួលបានការលើកទឹកចិត្ត និងការឧបត្ថម្ភគាំទ្របន្ថែមពីភាគីពាក់ព័ន្ធទាំងអស់។ ការផ្លាស់ប្តូរបទពិសោធន៍រវាងគ្រូបង្រៀនពីទីក្រុងនិងគ្រូបង្រៀននៅតាមខេត្ត ជួយឱ្យគុណភាពនៃការអប់រំមានតុល្យភាពនិងស្តង់ដាររួម។ គ្រូបង្រៀន គឺជាគំរូដ៏ល្អសម្រាប់សិស្សានុសិស្សក្នុងការអភិវឌ្ឍចរិយាសម្បទានិងចំណេះដឹង ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ។ ការផ្តល់សម្ភារៈឧបទេសបង្រៀនទំនើបៗដល់លោកគ្រូអ្នកគ្រូ ជួយឱ្យការផ្ទេរចំណេះដឹងទៅកាន់សិស្សមានភាពងាយស្រួលនិងឆាប់រហ័ស។ រដ្ឋាភិបាលបានខិតខំប្រឹងប្រែងបង្កើនប្រាក់បៀវត្សរ៍គ្រូបង្រៀនដើម្បីឱ្យពួកគាត់អាចផ្តោតអារម្មណ៍ពេញលេញលើការបង្រៀនសិស្ស។ ការតាមដាននិងវាយតម្លៃការបង្រៀនរបស់គ្រូជាប្រចាំ ជួយរកឃើញនូវចំណុចខ្វះខាតដើម្បីកែលម្អគុណភាពអប់រំឱ្យកាន់តែល្អប្រសើរឡើង។ គ្រូបង្រៀនដែលមានជំនាញផ្នែកចិត្តវិទ្យាអាចជួយដោះស្រាយបញ្ហាសិស្សដែលចង់បោះបង់ការសិក្សាឱ្យត្រឡប់មកចូលរៀនវិញបានច្រើន។ ការជំរុញឱ្យគ្រូប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន គឺជាការដើរឱ្យទាន់ការវិវត្តនៃពិភពលោក និងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។ គ្រូបង្រៀននៅមូលដ្ឋានយល់ច្បាស់ពីស្ថានភាពរស់នៅរបស់សិស្ស ដែលជាកត្តាងាយស្រួលក្នុងការជួយជ្រោមជ្រែងការសិក្សារបស់ពួកគេ។ ការបណ្តុះបណ្តាលគ្រូឱ្យចេះបង្កើតមេរៀនដែលមានភាពច្នៃប្រឌិត ជួយឱ្យសិស្សានុសិស្សមិនមានអារម្មណ៍ធុញទ្រាន់ក្នុងពេលកំពុងសិក្សា។ សហគមន៍គួរតែផ្តល់តម្លៃនិងគោរពដល់លោកគ្រូអ្នកគ្រូដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីអប់រំកូនចៅរបស់ពួកគេឱ្យមានចំណេះដឹង។ ការរៀបចំសិក្ខាសាលាស្តីពីការអប់រំនៅតាមភូមិ ជួយឱ្យគ្រូបង្រៀនអាចទទួលបានបច្ចេកទេសថ្មីៗមកអនុវត្តក្នុងថ្នាក់រៀនរបស់ខ្លួនបាន។ គ្រូបង្រៀន គឺជាវិស្វករព្រលឹងដែលកសាងអនាគតកុមារកម្ពុជាឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់អភិវឌ្ឍប្រទេសជាតិឱ្យរុងរឿង។ កម្មវិធីអាហារូបករណ៍ជួយសម្រាលបន្ទុកចំណាយរបស់មាតាបិតាដែលមានជីវភាពខ្វះខាត និងចង់ឱ្យកូនបានបន្តការសិក្សាខ្ពង់ខ្ពស់។ ការផ្តល់កង់សម្រាប់ជិះទៅសាលារៀនជួយឱ្យសិស្សានុសិស្សដែលរស់នៅឆ្ងាយពីសាលា អាចធ្វើដំណើរបានងាយស្រួលនិងមិនសូវហត់នឿយ។ ការចែកសៀវភៅប៊ិចនិងសម្ភារសិក្សាដោយឥតគិតថ្លៃ គឺជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់កុមារក្រីក្រឱ្យខិតខំមករៀនបានទៀងទាត់។ អង្គការក្រៅរដ្ឋាភិបាលដើរតួសំខាន់ក្នុងការស្វែងរកសប្បុរសជនមកជួយឧបត្ថម្ភដល់សិស្សដែលរៀនពូកែតែគ្មានលទ្ធភាពបង់ថ្លៃសិក្សា។ ការផ្តល់ឯកសណ្ឋានសិស្សឱ្យបានគ្រប់គ្រាន់ជួយឱ្យកុមារមានទំនុកចិត្តលើខ្លួនឯង និងមានអារម្មណ៍ស្មើភាពជាមួយមិត្តភក្តិក្នុងសាលា។ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សជនបទ ជួយឱ្យពួកគេមានឱកាសបានរៀននៅសាកលវិទ្យាល័យល្បីៗក្នុងទីក្រុងភ្នំពេញ។ កម្មវិធីអាហាររូបត្ថម្ភនៅតាមសាលារៀនជួយឱ្យកុមារមានសុខភាពល្អ និងមានស្មារតីរឹងមាំក្នុងការទទួលយកចំណេះដឹងពីលោកគ្រូអ្នកគ្រូ។ ការឧបត្ថម្ភថវិកាប្រចាំខែដល់សិស្សក្រីក្រជួយកាត់បន្ថយការបង្ខំឱ្យកូនឈប់រៀនដើម្បីទៅធ្វើការជួយរកចំណូលដល់គ្រួសារទាំងវ័យក្មេង។ ការជ្រើសរើសសិស្សអាហារូបករណ៍ត្រូវធ្វើឡើងដោយតម្លាភាពនិងយុត្តិធម៌បំផុត ដើម្បីធានាថាអ្នកដែលខ្វះខាតពិតប្រាកដទទួលបានជំនួយ។ យុទ្ធនាការផ្តល់សម្ភារៈសិក្សានៅដើមឆ្នាំសិក្សានីមួយៗ ជួយបង្កើតបរិយាកាសរីករាយនិងជំរុញឱ្យកុមារចង់ទៅសាលារៀនកាន់តែខ្លាំង។ ការមានអាហារូបករណ៍សម្រាប់ជំនាញវិជ្ជាជីវៈជួយឱ្យយុវជនដែលមិនបានបន្តការសិក្សានៅវិទ្យាល័យអាចមានជំនាញមួយច្បាស់លាស់។ ការផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃសម្រាប់សិស្សដែលរស់នៅឆ្ងាយជួយឱ្យពួកគេអាចផ្តោតលើការរៀនសូត្របានពេញលេញដោយមិនបារម្ភពីរឿងស្នាក់នៅ។ សប្បុរសជនក្នុងនិងក្រៅប្រទេសគួរតែបន្តជួយឧបត្ថម្ភដល់កុមារនៅតាមជនបទ ដើម្បីឱ្យពួកគេមានអនាគតភ្លឺស្វាងដូចកុមារដទៃទៀត។ ការកាត់បន្ថយអត្រាបោះបង់ការសិក្សា គឺជាគោលដៅនៃកម្មវិធីផ្តល់ជំនួយនិងការឧបត្ថម្ភសម្ភារៈសិក្សានៅតាមបណ្តាខេត្តនានា។ រាល់ការបរិច្ចាគតិចតួចរបស់លោកអ្នក គឺជាការរួមចំណែកដ៏ធំធេងក្នុងការកសាងធនធានមនុស្សសម្រាប់ប្រទេសកម្ពុជានាពេលអនាគត។ ការចូលរួមពីមាតាបិតាក្នុងការតាមដានការសិក្សារបស់កូននៅផ្ទះជួយឱ្យលទ្ធផលសិក្សារបស់សិស្សានុសិស្សមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ អាណាព្យាបាលដែលយល់ដឹងពីតម្លៃនៃការអប់រំនឹងព្យាយាមគ្រប់មធ្យោបាយ ដើម្បីជំរុញកូនចៅឱ្យបានរៀនសូត្រដល់កម្រិតខ្ពស់បំផុត។ សហគមន៍ទាំងមូលត្រូវរួមកម្លាំងគ្នា ដើម្បីកសាងនិងជួសជុលសាលារៀនឱ្យមានសោភ័ណភាពនិងសុវត្ថិភាពសម្រាប់កុមាររៀនសូត្រ។ ការបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀនដែលមានការចូលរួមពីចាស់ទុំក្នុងភូមិ ជួយឱ្យការដឹកនាំសាលាមានតម្លាភាពនិងប្រសិទ្ធភាព។ ការរៀបចំទិវាអប់រំនៅក្នុងសហគមន៍ជួយឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃការរៀនសូត្រសម្រាប់កូនចៅពួកគេ។ មាតាបិតាគួរតែបែងចែកពេលវេលាឱ្យបានសមស្របសម្រាប់កូនបានរៀនមេរៀននៅផ្ទះជាជាងការបង្ខំឱ្យពួកគេធ្វើការងារធ្ងន់ៗពេក។ ការមានទំនាក់ទំនងល្អរវាងគ្រូបង្រៀននិងអាណាព្យាបាលសិស្ស ជួយឱ្យការដោះស្រាយបញ្ហានានារបស់សិស្សធ្វើទៅបានយ៉ាងរលូន។ សប្បុរសជនក្នុងភូមិអាចចូលរួមចំណែកជាថវិកា ឬកម្លាំងកាយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអប់រំនៅក្នុងតំបន់របស់ខ្លួន។ ការលើកកម្ពស់ការយល់ដឹងអំពីសមភាពយេនឌ័រ ជួយឱ្យកុមារីមានឱកាសបានទៅសាលារៀនស្មើគ្នាជាមួយកុមារាដោយមិនមានការរើសអើង។ ការរៀបចំថ្នាក់បង្រៀនបន្ថែមដោយស្ម័គ្រចិត្តពីសំណាក់យុវជនក្នុងភូមិ ជួយពង្រឹងសមត្ថភាពសិស្សដែលខ្សោយឱ្យបានពូកែឡើងវិញ។ សហគមន៍ដែលមានការអប់រំខ្ពស់តែងតែមានការអភិវឌ្ឍលឿន និងមានសណ្តាប់ធ្នាប់រស់នៅល្អប្រសើរជាងសហគមន៍ដែលខ្វះការអប់រំ។ ការយល់ដឹងពីអនាម័យនិងសុខភាពក្នុងសាលារៀនដែលទទួលបានការគាំទ្រពីមាតាបិតា ជួយកាត់បន្ថយការឈប់រៀនដោយសារជំងឺផ្សេងៗ។ ការចូលរួមរបស់វិស័យឯកជនក្នុងការវិនិយោគលើសាលារៀននៅតាមភូមិ គឺជាការបង្ហាញពីទំនួលខុសត្រូវសង្គមដ៏ល្អប្រពៃបំផុត។ ការបង្កើតសួនបន្លែសាលារៀនដោយមានការជួយជ្រោមជ្រែងពីអ្នកភូមិ ជួយឱ្យសិស្សបានរៀនពីជំនាញជីវិតនិងមានអាហារូបត្ថម្ភល្អ។ ភាពជោគជ័យនៃការអប់រំមិនមែនអាស្រ័យលើសាលារៀនតែម្យ៉ាងទេ ប៉ុន្តែវាទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់សមាសភាគក្នុងសង្គម។ ការសហការគ្នារវាងអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ គឺជាគន្លឹះសំខាន់បំផុតក្នុងការធ្វើឱ្យភូមិឃុំក្លាយជាតំបន់សិក្សាដ៏មានសក្តានុពល។ គ្រប់គ្នាគួរតែយល់ថាការអប់រំ គឺជាទ្រព្យសម្បត្តិដ៏មហាសាលដែលមិនអាចមាននរណាម្នាក់លួចប្លន់យកពីយើងបានឡើយទោះក្នុងកាលៈទេសៈណាក៏ដោយ។ សរុបមកវិញ ការរួមដៃគ្នារវាងរដ្ឋនិងរាស្ត្រក្នុងការលើកកម្ពស់ការអប់រំនៅតាមភូមិ គឺជាមាគ៌ាតែមួយគត់ឆ្ពោះទៅរកភាពរីកចម្រើន។